បើយើងមករៀបរាប់ពីប្រវត្តិសង្ខេបនៃភាពយន្តខ្មែរ មុននិងក្រោយសម័យសង្គ្រាម វាមានភាពខុសគ្នាមួយចំនួន។ ដូចជា រោងកុនខ្មែរមុនសង្គ្រាម សម័យសង្គមរាស្ត្រនិយម ទសវត្សរ៍ឆ្នាំ១៩៦០ ត្រូវបានចាត់ទុកជាយុគសម័យមាសនៃភាពយន្តខ្មែរ។ កាលនោះ ឧស្សាហកម្មភាពយន្តរីកចម្រើនខ្លាំង ហើយមានផលិតកម្មជាច្រើនបានបង្កើតឡើង។ រឿងភាគច្រើន ភាពយន្តខ្មែរក្នុងសម័យនោះ ផ្ដោតសំខាន់លើប្រភេទមនោសញ្ចេតនា ផ្អែមល្ហែម កំប្លែង និងរឿងព្រេងបុរាណ ដែលត្រូវបានគេថតជាពណ៌។ មានតារាល្បីៗជាច្រើនបានលេចធ្លោរដូចជាលោក គង់ សំអឿន អ្នកស្រី ឌី សាវ៉េត អ្នកស្រី វិជ្ជរ៉ា ដានី លោក ណុប ណែម និងតារាជាច្រើនទៀត។ បច្ចេកទេសផលិត ទោះបីជាបច្ចេកទេសផលិតមិនទាន់ទំនើបដូចបច្ចុប្បន្ន ប៉ុន្តែអ្នកដឹកនាំរឿងនិងក្រុមការងារបានខិតខំប្រឹងប្រែងផលិតភាពយន្តដែលល្អទាំងគុណភាពនិងសាច់រឿង។ ប៉ុន្តែជាអកុសល ភាពរីកចម្រើននេះត្រូវបានផ្អាកទាំងស្រុងដោយសារសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហម។ រោងកុនជាច្រើនត្រូវបានបិទចោល ហើយខ្សែភាពយន្តដើមភាគច្រើនត្រូវបានបំផ្លាញ។ តារាសម្ដែង និងអ្នកផលិតភាពយន្តជាច្រើននាក់ក៏បានបាត់បង់ជីវិត។ ហើយភាពយន្តខ្មែរនៅសម័យនោះ ក៏ទទួលឥទ្ធិពលពីបច្ចេកទេសផលិតរបស់បរទេសមួយចំនួនផងដែរ ដូចជាពីប្រទេសបារាំង និងឥណ្ឌា ជាដើម។ អ្នកដឹកនាំរឿងខ្មែរមួយចំនួនបានទៅសិក្សានៅបរទេសមុនពេលត្រឡប់មកផលិតភាពយន្តនៅស្រុកខ្មែរ។ សរុបមក ភាពយន្តខ្មែរមុនសង្គ្រាមគឺជានិមិត្តរូបនៃភាពរីកចម្រើនខាងវប្បធម៌ និងសិល្បៈ។ ភាពរុងរឿងនេះត្រូវបានបញ្ចប់ដោយសោកនាដកម្មនៃសង្គ្រាម ហើយខ្សែភាពយន្តភាគច្រើនក៏ត្រូវបានបំផ្លាញទៅតាមនោះដែរ។ មួយវិញទៀតបើយើងក្រលេកមកមើល រោងកុនខ្មែរក្រោយសង្គ្រាមវិញម្តង ក្រោយពីប្រទេសមានសន្តិភាពឡើងវិញ ឧស្សាហកម្មភាពយន្តខ្មែរបានចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗ ប៉ុន្តែមានលក្ខណៈខុសប្លែកពីមុន។ សម័យដំបូងក្រោយសង្គ្រាម ការផលិតភាពយន្តមានការថមថយច្រើន ព្រោះខ្វះខាតសម្ភារៈ បច្ចេកទេស និងធនធានមនុស្ស។ ហើយភាពយន្តនៅសម័យនេះ ភាគច្រើនជាប្រភេទឯកសារ ឬភាពយន្តដែលឆ្លុះបញ្ចាំងពីជីវិតលំបាកលំបិនក្រោមរបបខ្មែរក្រហម។ ការងើបឡើងវិញ ចាប់ពីទសវត្សរ៍ឆ្នាំ២០០០ ភាពយន្តខ្មែរចាប់ផ្ដើមមានការរីកចម្រើនឡើងវិញ។ មានអ្នកដឹកនាំរឿងវ័យក្មេង និងក្រុមហ៊ុនផលិតភាពយន្តជាច្រើនបានចូលរួមក្នុងការផលិត ដែលធ្វើឱ្យមានភាពចម្រុះនៃប្រភេទរឿង។ ភាពយន្តខ្មែរបច្ចុប្បន្នមានភាពសម្បូរបែបជាងមុន ដោយមានប្រភេទរឿងជាច្រើនដូចជា កំប្លែង មនោសញ្ចេតនា ភ័យរន្ធត់ ប្រវត្តិសាស្ត្រ និងភាពយន្តបែបសកម្មភាព។ ភាពយន្តខ្លះក៏ទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនក្នុងស្រុក និងបានទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិទៀតផង។ ភាពយន្តខ្មែរបានឆ្លងកាត់ដំណាក់កាលជាច្រើនពីយុគមាសដ៏រុងរឿង រហូតដល់ត្រូវរលាយសាបសូន្យក្នុងភ្លើងសង្គ្រាម ហើយចាប់ផ្ដើមងើបឡើងវិញជាបណ្ដើរៗរហូតមកដល់បច្ចុប្បន្ន។ ទាំងនេះបង្ហាញពីការតស៊ូ និងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកសិល្បៈខ្មែរដើម្បីរក្សា និងលើកស្ទួយវិស័យភាពយន្តនេះឡើងវិញ។